នៅក្នុងបរិបទនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការប្រែប្រួលនៃរបៀបរស់នៅទីក្រុង អាជីពជាជាងជួសជុលកង់ធម្មតា និងកង់អគ្គិសនីកំពុងវិវត្តខ្លួនពីការងារតូចតាចមកជាសេវាកម្មបច្ចេកទេសដ៏សំខាន់។ ការកើនឡើងនូវការយល់ដឹងអំពីបរិស្ថាន និងការចង់កាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ បានធ្វើឱ្យប្រជាជននៅរាជធានីភ្នំពេញចាប់ផ្តើមងាកមកប្រើប្រាស់កង់ និងកង់អគ្គិសនីកាន់តែច្រើនឡើង។ និន្នាការថ្មីនេះបានបង្កើតជាឱកាសការងារដ៏សម្បូរបែបសម្រាប់ជាងជួសជុលកង់ ដែលត្រូវត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងប្រែប្រួល។ ជាងជួសជុលកង់សម័យថ្មីនៅកម្ពុជាមិនត្រឹមតែត្រូវចេះរៀបចំហ្វ្រាំង ឬប៉ះកង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវយល់ដឹងអំពីប្រព័ន្ធអគ្គិសនី និងម៉ូទ័រស្មុគស្មាញរបស់កង់ទំនើបៗទៀតផង។ ការកកស្ទះចរាចរណ៍ក្នុងទីក្រុងបានជំរុញឱ្យអាជីវកម្មដឹកជញ្ជូនខ្នាតតូចចាប់ផ្តើមប្រើប្រាស់កង់អគ្គិសនី ដែលនាំឱ្យតម្រូវការសេវាថែទាំជាប្រចាំមានការកើនឡើងយ៉ាងខ្លាំង។ អាជីពនេះបានផ្តល់លទ្ធភាពឱ្យអ្នកមានជំនាញបច្ចេកទេសបឋម អាចពង្រីកចំណេះដឹងរបស់ពួកគេទៅជាអ្នកឯកទេសខាងមធ្យោបាយដឹកជញ្ជូនបៃតងនៅក្នុងសង្គមខ្មែរ។ ហាងលក់កង់លំដាប់ខ្ពស់ និងហាងកង់អគ្គិសនីដែលកំពុងរីកដុះដាល កំពុងស្វែងរកជាងដែលមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាបច្ចេកវិទ្យាឌីជីថលដែលបំពាក់លើកង់។ ការផ្លាស់ប្តូរពីការប្រើប្រាស់ម៉ូតូចាក់សាំងមកជាកង់អគ្គិសនី បានធ្វើឱ្យជាងជួសជុលក្លាយជាតួអង្គសំខាន់ក្នុងការជំរុញចលនាដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាងជួសជុលកង់ជំនាញមានសមត្ថភាពជួយឱ្យអ្នកធាក់កង់ហាត់ប្រាណ និងអ្នកធ្វើដំណើរប្រចាំថ្ងៃ មានសុវត្ថិភាពខ្ពស់តាមរយៈការត្រួតពិនិត្យបច្ចេកទេសបានត្រឹមត្រូវ។ ការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលបច្ចេកទេសជួសជុលកង់អគ្គិសនី បានជួយឱ្យជាងក្នុងស្រុកមានលទ្ធភាពទទួលបានចំណូលខ្ពស់ និងស្ថិរភាពការងារយូរអង្វែង។ ជំនាញស្នូលដែលជាងត្រូវមានគឺការយល់ដឹងស៊ីជម្រៅអំពីប្រព័ន្ធអាគុយ ដែលជាផ្នែកនៃកង់អគ្គិសនី និងរបៀបថែទាំវាឱ្យមានអាយុកាលវែង។ ជាងជួសជុលត្រូវមានចំណេះដឹងផ្នែកអេឡិចត្រូនិកដើម្បីអាចធ្វើរោគវិនិច្ឆ័យបញ្ហាម៉ូទ័រ និងប្រព័ន្ធបញ្ជា ដែលជារឿយៗត្រូវការការផ្ទៀងផ្ទាត់ដោយឧបករណ៍វាស់ស្ទង់ច្បាស់លាស់។ ការជួសជុលកង់កីឡាដែលមានតម្លៃថ្លៃ តម្រូវឱ្យជាងមានជំនាញក្នុងការរៀបចំប្រព័ន្ធលេខឌីជីថល និងប្រព័ន្ធហ្វ្រាំងប្រេងដែលទាមទារភាពហ្មត់ចត់បំផុត។ ជាងត្រូវចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រ ឬឧបករណ៍ធ្វើវិនិច្ឆ័យដែលតភ្ជាប់ជាមួយកង់អគ្គិសនី ដើម្បីពិនិត្យមើលកំហុសបច្ចេកទេសក្នុងប្រព័ន្ធគ្រប់គ្រងថាមពល។ បច្ចេកទេសនៃការអ៊ុតកង់ និងការរៀបចំកាំកង់ឱ្យមានតុល្យភាពល្អ នៅតែជាជំនាញគ្រឹះដ៏សំខាន់ដែលជាងគ្រប់រូបត្រូវតែស្ទាត់ជំនាញទោះបីជាក្នុងយុគសម័យអគ្គិសនីក៏ដោយ។ ការយល់ដឹងអំពីប្រភេទសំបកកង់ និងសម្ពាធខ្យល់ដែលសមស្របទៅតាមស្ថានភាពផ្លូវក្នុងទីក្រុងភ្នំពេញ ជួយឱ្យកង់អគ្គិសនីធ្វើដំណើរបានឆ្ងាយ និងមានសុវត្ថិភាព។ ជាងជំនាញត្រូវមានសមត្ថភាពក្នុងការដំឡើងគ្រឿងបន្លាស់បន្ថែមដូចជា ភ្លើងសញ្ញា កញ្ចក់មើលក្រោយ និងកន្ត្រកដឹកទំនិញ ឱ្យមានភាពស្របគ្នា និងមិនប៉ះពាល់ដល់ប្រព័ន្ធខ្សែភ្លើង។ ការចេះរៀបចំខ្សែភ្លើងឱ្យមានរបៀបរៀបរយ និងការការពារមិនឱ្យទឹកជ្រាបចូលក្នុងប្រព័ន្ធអគ្គិសនី គឺជាកត្តាសំខាន់ក្នុងការការពារគ្រោះថ្នាក់ឆ្លងចរន្តក្នុងរដូវវស្សា។ ជាងត្រូវមានភាពប៉ិនប្រសប់ក្នុងការស្វែងរកគ្រឿងបន្លាស់ដែលសមស្រប និងការកែច្នៃបច្ចេកទេសដើម្បីឱ្យកង់អាចដំណើរការបានល្អក្នុងស្ថានភាពផ្លូវដែលមានធូលីច្រើន។ សមត្ថភាពក្នុងការសាកល្បងជិះ និងការស្តាប់សំឡេងម៉ូទ័រដើម្បីរកមើលចំណុចមិនប្រក្រតី បង្ហាញពីបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់របស់ជាងម្នាក់ៗ។ ជាងជួសជុលកង់សម័យថ្មីដើរតួជាអ្នកប្រឹក្សាយោបល់ដែលជួយឱ្យអតិថិជនយល់ដឹងពីរបៀបប្រើប្រាស់កង់អគ្គិសនីឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពតាមច្បាប់ចរាចរណ៍។ ការពន្យល់អំពីរបៀបសាកថ្មឱ្យមានប្រសិទ្ធភាព និងការចៀសវាងរាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់អាគុយ គឺជាផ្នែកមួយនៃសេវាកម្មអប់រំដែលជាងត្រូវផ្តល់ឱ្យអតិថិជន។ ជាងត្រូវមានសមត្ថភាពក្នុងការទំនាក់ទំនងបានល្អ ដើម្បីយល់ពីតម្រូវការរបស់អតិថិជន និងការផ្តល់នូវដំណោះស្រាយដែលសមស្របតាមថវិការបស់ពួកគេ។ ការផ្តល់សេវាជួសជុលចល័តដល់ទីកន្លែង ឬតាមដងផ្លូវ បានក្លាយជាយុទ្ធសាស្ត្រថ្មីដែលជួយសម្រួលដល់អ្នកប្រើប្រាស់កង់ក្នុងករណីមានអាសន្ន។ ជាងត្រូវរក្សាទុកនូវប្រវត្តិជួសជុលរបស់កង់នីមួយៗ ដើម្បីងាយស្រួលក្នុងការតាមដានស្ថានភាពបច្ចេកទេស និងការរំលឹកអតិថិជនឱ្យមកថែទាំតាមកាលកំណត់។ ការផ្តល់នូវការធានាលើការជួសជុល និងការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ជួយកសាងទំនុកចិត្ត និងភាពជឿជាក់យូរអង្វែងរវាងជាង និងអតិថិជន។ ជាងជួសជុលដែលមានចំណេះដឹងភាសាបរទេសខ្លះៗ អាចបម្រើអតិថិជនជាជនបរទេសដែលរស់នៅកម្ពុជា ដែលភាគច្រើនចូលចិត្តប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ។ ការណែនាំអំពីការប្រើប្រាស់សម្ភារៈការពារសុវត្ថិភាពដូចជា មួកសុវត្ថិភាព និងអាវចំណាំងផ្លាត គឺជាការទទួលខុសត្រូវសង្គមដែលជាងគ្រប់រូបគួរអនុវត្ត។ ភាពស្មោះត្រង់ក្នុងតម្លៃជួសជុល និងការមិនគិតថ្លៃលើសពីកម្រិតទីផ្សារ គឺជាគន្លឹះដើម្បីរក្សាបាននូវម៉ូយចាស់ៗ និងទាក់ទាញអតិថិជនថ្មី។ ជាងត្រូវមានភាពរហ័សរហួនក្នុងការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ម្ចាស់កង់។ ការប្រកាន់ខ្ជាប់នូវភាពហ្មត់ចត់ក្នុងរាល់ដំណាក់កាលនៃជួសជុល គឺជាការបង្ហាញពីមនសិការវិជ្ជាជីវៈដែលធានាបាននូវសុវត្ថិភាពជីវិតរបស់អ្នកប្រើប្រាស់។ ជាងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការទុកដាក់កង់របស់អតិថិជនឱ្យបានល្អ និងការរក្សានូវអនាម័យជុំវិញកន្លែងធ្វើការឱ្យមានសណ្តាប់ធ្នាប់។ ការបដិសេធមិនទទួលជួសជុល ឬកែច្នៃកង់ដែលខុសបច្ចេកទេសខ្លាំង ឬអាចបង្កគ្រោះថ្នាក់ បង្ហាញពីភាពម៉ឺងម៉ាត់នៃក្រមសីលធម៌របស់ជាងជំនាញ។ ជាងត្រូវផ្ដល់តម្លៃដល់បរិស្ថានតាមរយៈការចេះបោះចោលអាគុយចាស់ៗ ឬគ្រឿងបន្លាស់អេឡិចត្រូនិកដែលខូចឱ្យបានត្រឹមត្រូវតាមបច្ចេកទេសសំណល់គ្រោះថ្នាក់។ ភាពស្អាតបាតនៃរាងកាយ និងការប្រើប្រាស់សម្តីសមរម្យជាមួយអតិថិជន ជួយលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអាជីពជាជាងជួសជុល។ ការចេះជួយគ្នាក្នុងចំណោមមិត្តរួមអាជីព និងការផ្លាស់ប្តូរគ្រឿងបន្លាស់ក្នុងគ្រាលំបាក បង្កើតឱ្យមានសាមគ្គីភាពក្នុងសហគមន៍ជាងកង់ខ្មែរ។ ជាងត្រូវមានចិត្តទូលាយក្នុងការបង្រៀនជំនាញដល់ក្មេងៗជំនាន់ក្រោយដែលចង់ចេះចង់ដឹង ដើម្បីបន្តវេនវិជ្ជាជីវៈនេះឱ្យមាននិរន្តរភាព។ ការមិនប្រើប្រាស់គ្រឿងបន្លាស់ក្លែងក្លាយដែលគ្មានគុណភាពមកបោកប្រាស់អតិថិជន គឺជាកត្តាសំខាន់បំផុតក្នុងការថែរក្សាកេរ្តិ៍ឈ្មោះហាង។ ជាងត្រូវមានភាពអត់ធ្មត់ខ្ពស់ក្នុងការស្វែងរកចំណុចខូចខាតដែលលាក់កំបាំង ពិសេសក្នុងប្រព័ន្ធសៀគ្វីអគ្គិសនីដែលស្មុគស្មាញ។ ការទទួលស្គាល់កំហុស និងការកែតម្រូវភ្លាមៗក្នុងករណីដែលមានការជួសជុលខុសបច្ចេកទេស បង្ហាញពីភាពជាអ្នកវិជ្ជាជីវៈដែលមានការទទួលខុសត្រូវ។ អាជីពជាជាងជួសជុលកង់អគ្គិសនីផ្តល់នូវចំណូលប្រចាំថ្ងៃដែលមានស្ថិរភាព ដោយសារតម្រូវការប្រើប្រាស់កង់ក្នុងទីក្រុងមានជារៀងរាល់ថ្ងៃ។ ជាងអាចជ្រើសរើសធ្វើការងារនៅក្នុងក្រុមហ៊ុនលក់កង់ធំៗដែលមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ឬបើកអាជីវកម្មផ្ទាល់ខ្លួននៅក្បែរតំបន់ស្នាក់នៅ។ ការរៀបចំកន្លែងជួសជុលឱ្យមានពន្លឺគ្រប់គ្រាន់ និងមានឧបករណ៍ទំនើបៗ ជួយឱ្យការងារប្រព្រឹត្តទៅបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ ជាងជួសជុលដែលមានបទពិសោធន៍អាចទទួលបានកម្រៃការងារខ្ពស់តាមរយៈការជួសជុលកង់កីឡាកម្រិតអាជីព។ ការគ្រប់គ្រងស្តុកគ្រឿងបន្លាស់ឱ្យបានល្អ ជួយឱ្យជាងមិនបាត់បង់ឱកាសរកចំណូលនៅពេលមានអតិថិជនត្រូវការជួសជុលបន្ទាន់។ ជាងត្រូវចេះរៀបចំផែនការចំណូលចំណាយប្រចាំខែ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនពីតូបតូចមកជាហាងជួសជុលស្តង់ដារ។ ការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយពីសេវាកម្ម និងការបង្ហាញពីបច្ចេកទេសជួសជុល ជួយទាក់ទាញអតិថិជនឱ្យស្គាល់កាន់តែច្រើន។ ជាងជួសជុលអាចទទួលបានអត្ថប្រយោជន៍ពីការសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់កង់ជាមធ្យោបាយសំខាន់។ បរិយាកាសការងារនៅក្នុងរោងជាងជួយឱ្យជាងមានឱកាសសិក្សារៀនសូត្រពីម៉ូដកង់ថ្មីៗដែលនាំចូលមកពីក្រៅប្រទេសជានិច្ច។ ការសម្រាកឱ្យបានគ្រប់គ្រាន់ និងការថែរក្សាសុខភាពខ្នង និងដៃ ជួយឱ្យជាងអាចបន្តអាជីពនេះបានយូរអង្វែងដោយគ្មានផលប៉ះពាល់ដល់រាងកាយ។ បញ្ហាប្រឈមចម្បងគឺការប្រកួតប្រជែងតម្លៃជាមួយហាងជួសជុលដែលប្រើប្រាស់គ្រឿងបន្លាស់អន់គុណភាពដើម្បីទាក់ទាញអតិថិជន។ ការខ្វះខាតឯកសារបច្ចេកទេសជាភាសាខ្មែរ ធ្វើឱ្យជាងមួយចំនួនជួបការលំបាកក្នុងការយល់ដឹងពីបច្ចេកវិទ្យាកង់អគ្គិសនីជំនាន់ចុងក្រោយ។ ជាងត្រូវប្រឈមនឹងគ្រោះថ្នាក់ពីចរន្តអគ្គិសនី ប្រសិនបើការជួសជុលអាគុយមិនត្រូវបានធ្វើឡើងតាមស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។ ការផ្លាស់ប្តូរម៉ូដែលកង់លឿនពេក តម្រូវឱ្យជាងត្រូវចំណាយពេលស្រាវជ្រាវ និងទិញឧបករណ៍ជួសជុលថ្មីៗជាបន្តបន្ទាប់។ សម្ពាធពីអតិថិជនដែលចង់បានកង់ជួសជុលឱ្យបានឆាប់រហ័ស អាចបង្កជាភាពតានតឹង និងការធ្វើការងារខ្វះការប្រុងប្រយ័ត្ន។ យុទ្ធសាស្ត្រដើម្បីជំនះគឺការស្វែងរកវគ្គសិក្សាតាមអនឡាញ និងការតាមដានវីដេអូបង្រៀនជួសជុលពីអ្នកជំនាញបរទេស។ ការវិនិយោគលើឧបករណ៍ធ្វើវិនិច្ឆ័យដែលមានគុណភាពខ្ពស់ ជួយកាត់បន្ថយពេលវេលាក្នុងការស្វែងរកចំណុចខូចខាត។ ជាងត្រូវចេះសម្របខ្លួនជាមួយអតិថិជនដែលយល់ដឹងច្រើនពីបច្ចេកវិទ្យា តាមរយៈការបង្ហាញពីចំណេះដឹង និងជំនាញពិតប្រាកដរបស់ខ្លួន។ ការស្វែងរកប្រភពគ្រឿងបន្លាស់ដែលមានតម្លៃសមរម្យ និងគុណភាពល្អ ជួយឱ្យអាជីវកម្មអាចប្រកួតប្រជែងបានក្នុងទីផ្សារ។ ស្មារតីអត់ធ្មត់ និងការមិនបោះបង់ក្នុងការដោះស្រាយបញ្ហាបច្ចេកទេសដែលស្មុគស្មាញ គឺជាកត្តាដែលធ្វើឱ្យជាងម្នាក់កាន់តែមានភាពល្បីល្បាញ។ នាពេលអនាគត កង់អគ្គិសនីនឹងត្រូវបានបំពាក់ដោយប្រព័ន្ធ GPS និងការគ្រប់គ្រងតាមរយៈទូរស័ព្ទដៃ ដែលតម្រូវឱ្យជាងត្រូវចេះបច្ចេកវិទ្យាឌីជីថលកាន់តែស៊ីជម្រៅ។ ទីក្រុងឆ្លាតវៃ នៅកម្ពុជានឹងផ្តល់អាទិភាពដល់គន្លងផ្លូវកង់ ដែលនាំឱ្យចំនួនអ្នកប្រើប្រាស់ និងសេវាជួសជុលកើនឡើងជាលំដាប់។ អាជីពជាងជួសជុលកង់នឹងវិវត្តទៅជា "បច្ចេកទេសមធ្យោបាយដឹកជញ្ជូនស្រាល" ដែលមានការទទួលស្គាល់កម្រិតវិជ្ជាជីវៈខ្ពស់។ ការប្រើប្រាស់សម្ភារៈដែលងាយស្រួលកែច្នៃ ក្នុងការផលិតកង់ នឹងតម្រូវឱ្យជាងយល់ដឹងពីរបៀបថែទាំសម្ភារៈទាំងនោះ។ កម្មវិធីទូរស័ព្ទដៃសម្រាប់កក់សេវាជួសជុលកង់ដល់ផ្ទះ នឹងក្លាយជាស្តង់ដារថ្មីដែលជាងគ្រប់រូបត្រូវតែចូលរួមប្រើប្រាស់។ ការបង្កើតឱ្យមានសហគ្រាសជួសជុលកង់ខ្នាតធំ ដែលមានប្រព័ន្ធបណ្តុះបណ្តាលបុគ្គលិកច្បាស់លាស់ នឹងលេចរូបរាងឡើងក្នុងទីផ្សារ។ ជាងជួសជុលនឹងដើរតួនាទីជាអ្នកជំរុញការប្រើប្រាស់ថាមពលស្អាត តាមរយៈការណែនាំអតិថិជនឱ្យប្រើប្រាស់កង់ដែលសាកថ្មដោយពន្លឺព្រះអាទិត្យ។ ការតភ្ជាប់បច្ចេកវិទ្យា IoT លើកង់ នឹងអនុញ្ញាតឱ្យជាងអាចដឹងពីបញ្ហាកង់របស់អតិថិជនពីចម្ងាយបាន។ អាជីពនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិយាកាស និងការលើកកម្ពស់សុខភាពសាធារណៈនៅក្នុងទីក្រុង។ ប្រសិនបើអ្នកមានចំណូលចិត្តផ្នែកមេកានិក និងចង់ចូលរួមចំណែកក្នុងចលនាដឹកជញ្ជូនបៃតង អាជីពជាជាងកង់គឺជាជម្រើសដ៏ល្អបំផុត។ ការចាប់ផ្តើមរៀនសូត្រពីមូលដ្ឋានគ្រឹះនៃកង់ធម្មតា គឺជាគ្រឹះដ៏រឹងមាំដើម្បីឈានទៅចាប់យកបច្ចេកវិទ្យាកង់អគ្គិសនី។ ការអនុវត្តការងារដោយភាពហ្មត់ចត់ និងការស្វែងរកចំណេះដឹងថ្មីៗជានិច្ច នឹងធ្វើឱ្យអ្នកក្លាយជាជាងដែលគេត្រូវការបំផុត។ ចូរចាំថា គុណភាពនៃសេវាកម្មដែលអ្នកផ្តល់ឱ្យនៅថ្ងៃនេះ គឺជាការកសាងកេរ្តិ៍ឈ្មោះសម្រាប់អាជីវកម្មរបស់អ្នកនាពេលអនាគត។ ការយល់ដឹងពីការផ្លាស់ប្តូរនៃទីក្រុង និងតម្រូវការរបស់អ្នកធ្វើដំណើរ ជួយឱ្យអ្នកអាចបត់បែនសេវាកម្មរបស់អ្នកបានទាន់ពេលវេលា។ វិស័យជួសជុលកង់ និងកង់អគ្គិសនីនៅកម្ពុជា គឺជាទីផ្សារការងារដែលពោរពេញដោយឱកាសសម្រាប់អ្នកដែលមានការតាំងចិត្ត។ ការកសាងទំនាក់ទំនងល្អជាមួយអតិថិជន និងការផ្តល់តម្លៃលើសុវត្ថិភាព គឺជាសសរស្តម្ភនៃជោគជ័យក្នុងវិជ្ជាជីវៈមេកានិក។ ការវិនិយោគលើឧបករណ៍ និងចំណេះដឹងផ្នែកអគ្គិសនី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ជាងក្នុងសម័យកាលនេះ។ សរុបមក អាជីពជាជាងជួសជុលកង់ និងកង់អគ្គិសនី គឺជាចំណែកមិនអាចខ្វះបានក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនទីក្រុងដ៏ទំនើប និងមាននិរន្តរភាពនៅកម្ពុជា។